ការងារជាអ្នកបើកបរតុកតុកពេលយប់ គឺជាផ្នែកមួយនៃជីវិតទីក្រុងដែលមិនងាយនឹងមើលឃើញ។ ពួកគេមិនត្រឹមតែជាអ្នកដឹកជញ្ជូនទេ តែជាផ្នែកមួយនៃចលនាជីវិតពេលរាត្រី និងជាអ្នកឮរឿងរ៉ាវជាច្រើនពីអ្នកដំណើរ។ ជីវិតរបស់ពួកគេមិនត្រឹមតែពោរពេញទៅដោយការតស៊ូប្រចាំថ្ងៃនោះទេ ប៉ុន្តែក៏សម្បូរទៅដោយរឿងរ៉ាវប្លែកៗ ដែលឆ្លុះបញ្ចាំងពីជីវិតពិត និងភាពប្រែប្រួលនៃសង្គមខ្មែរផងដែរ។ ពេលដែលអ្នកដទៃសម្រាក ពួកគេនៅតែបន្តប្រកបរបរដើម្បីចិញ្ចឹមគ្រួសារ។ ដោយពួកគេប្រឈមមុខនឹងបញ្ហាប្រាក់ចំណូលមិនទៀងទាត់ និងការប្រកួតប្រជែងយ៉ាងខ្លាំង ជាពិសេសបន្ទាប់ពីមានការរីកចម្រើននៃកម្មវិធីកក់រថយន្តតាមទូរស័ព្ទ។ ជាមធ្យម អ្នកបើកបរតុកតុកជាច្រើនរកបានត្រឹមតែ ២ ទៅ ៥ ដុល្លារក្នុងមួយថ្ងៃ ដែលនេះមិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃទ្បើយ។ ទោះជាយ៉ាងណាក៏ដោយ អ្នកដែលមានជំនាញទំនាក់ទំនងល្អ និងឧស្សាហ៍ព្យាយាម អាចរកបានរហូតដល់ ៥០ ដុល្លារក្នុងមួយថ្ងៃផងដែរ។ ប្រាក់ចំណូលនេះអាចប្រែប្រួលយ៉ាងខ្លាំងទៅតាមរដូវកាល ដូចជារដូវទេសចរណ៍ស្ងាត់ ឬនៅពេលមានព្រឹត្តិការណ៍មិនល្អដូចជាជំងឺរាតត្បាតផ្សេងៗកើតទ្បើង។ រីឯ បញ្ហាការគេង និងសុខភាព ក៏ជាកង្វល់ធំមួយផងដែរ។ អ្នកបើកបរខ្លះមិនមានលទ្ធភាពជួលបន្ទប់ទេ ដោយត្រូវបង្ខំចិត្តគេងក្នុងតុកតុករបស់ពួកគេនៅពេលយប់។ ការគេងមិនគ្រប់គ្រាន់ រួមជាមួយភាពតានតឹងក្នុងការរកចំណូល បានបណ្ដាលឱ្យពួកគេមានបញ្ហាសុខភាពជាច្រើន ដូចជាឈឺក្រពះ ពោះវៀន ភ្នែកមិនល្អ និងឈឺសន្លាក់ដៃជើងជាដើម។ ចំពោះការប្រកួតប្រជែងក៏កាន់តែខ្លាំងឡើង ដោយសារចំនួនអ្នកបើកបរមានការកើនទ្បើងច្រើន ហើយការមកដល់នៃកម្មវិធីកក់រថយន្តបានធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង។ នេះបានធ្វើឱ្យពួកគេពិបាករកអតិថិជន និងត្រូវទទួលយកតម្លៃទាបជាងមុន។ ចំពោះ អ្នកបើកបរស្រីវិញ ពួកគេមិនត្រឹមតែប្រឈមមុខនឹងការប្រកួតប្រជែងប៉ុណ្ណោះទេ។ ថែមទាំងការរើសអើង ពាក្យសម្ដីមិនល្អ និងការប្រព្រឹត្តមិនសមរម្យពីអ្នកបើកបរប្រុស និងអ្នកដំណើរមួយចំនួនផងដែរ។ ការបើកបរតុកតុកនៅពេលយប់ គឺមិនត្រឹមតែជាការរកស៊ីចិញ្ចឹមជីវិតប៉ុណ្ណោះទេ តែថែមទាំងពោរពេញទៅដោយរឿងរ៉ាវចម្រុះជាច្រើន ដែលឆ្លុះបញ្ចាំងពីជីវិតពិតរបស់អ្នកបើកបរ និងភាពប្រែប្រួលនៃសង្គមខ្មែរ។ ដោយអ្នកបើកបរតុកតុកភាគច្រើនមានភាព រួសរាយរាក់ទាក់ និងចូលចិត្តទំនាក់ទំនងជាមួយអ្នកដំណើរ។ ពួកគេមិនត្រឹមតែជាអ្នកដឹកជញ្ជូនទេ តែជួនកាលក៏អាចក្លាយជាមិត្តភក្តិជាមួយភ្ញៀវទេសចរ ចែករំលែកបទពិសោធន៍ជីវិត ឬណែនាំកន្លែងញ៉ាំអាហារតាមផ្លូវដែលល្បីៗ និងឆ្ងាញ់សម្រាប់ជនបរទេសទៀតផង។ លើសពីនេះ ក៏មានករណីជាច្រើនដែលអ្នកបើកបរតុកតុកបង្ហាញពី ចិត្តសប្បុរសធម៌ ដោយជួយអ្នកដំណើរដែលជួបការលំបាក ឬគ្រោះថ្នាក់ ថែមទាំងបរិច្ចាគប្រាក់ផ្ទាល់ខ្លួនដើម្បីឱ្យពួកគេបានញ៉ាំអាហារទៀតផង។ សកម្មភាពទាំងនេះបានបង្ហាញពីស្មារតីមនុស្សធម៌ និងការយកចិត្តទុកដាក់ដែលផុសចេញពីបេះដូងរបស់ពួកគេ។ ទោះជាយ៉ាងណា ការធ្វើដំណើរពេលយប់ក៏មានហានិភ័យរបស់វាដែរ។ ដោយអ្នកដំណើរមួយចំនួនធ្លាប់បានរាយការណ៍ពីការប៉ុនប៉ងលួចទូរស័ព្ទ ឬរបស់របរពីក្នុងតុកតុកនៅពេលយប់ ដូច្នេះទាំងអ្នកបើកបរ និងអ្នកដំណើរចាំបាច់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់។ ក្រៅពីនេះ នៅពេលយប់ ជាពិសេសនៅតំបន់ដែលមិនសូវមានភ្ញៀវ អ្នកបើកបរអាចចំណាយពេលរាប់ម៉ោងក្នុងការ រង់ចាំអតិថិជន។ នៅក្នុងអំឡុងពេលរង់ចាំនេះ ពួកគេអាចគេងលក់ ឬលេងល្បែងផ្សេងៗដើម្បីបំបាត់ភាពអផ្សុក និងឆ្លងកាត់ពេលវេលាដ៏ស្ងប់ស្ងាត់នោះ។ ជារួម រឿងរ៉ាវពេលរាត្រីពីអ្នកបើកបរតុកតុកមិនត្រឹមតែបង្ហាញពីភាពលំបាកក្នុងការរកស៊ីប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីភាពស្រស់ស្អាតនៃទំនាក់ទំនងមនុស្ស និងបញ្ហាប្រឈមដែលពួកគេជួបប្រទះក្នុងជីវិតប្រចាំថ្ងៃទៀតផង។ នៅក្នុងយុគសម័យបច្ចេកវិទ្យា អ្នកបើកបរតុកតុកបានផ្លាស់ប្ដូររបៀបធ្វើការយ៉ាងខ្លាំង ហើយពួកគេត្រូវតែសម្របខ្លួនដើម្បីរក្សានិងបន្តជីវភាព។ ការមកដល់នៃកម្មវិធីកក់រថយន្តបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើរបៀបធ្វើការ និងប្រាក់ចំណូលរបស់អ្នកបើកបរតុកតុក។ ដោយកម្មវិធីកក់ ដូចជា Grab និង PassApp បានក្លាយជាមធ្យោបាយដ៏សំខាន់សម្រាប់អ្នកបើកបរតុកតុកជាច្រើនក្នុងការស្វែងរកអតិថិជន។ កម្មវិធីទាំងនេះក៏ផ្ដល់ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់សម្រាប់អ្នកដំណើរ ដូច្នេះហើយបានជាពួកគេពេញនិយមយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងណា វត្តមាននៃកម្មវិធីកក់រថយន្តទាំងនេះក៏បានបង្កើនការប្រកួតប្រជែងយ៉ាងខ្លាំង និងបានកាត់បន្ថយចំណូលសម្រាប់អ្នកបើកបរតុកតុកប្រពៃណីដែលមិនប្រើប្រាស់កម្មវិធីផងដែរ។ ជាលទ្ធផល អ្នកបើកបរទាំងនោះបានបាត់បង់អតិថិជនជាច្រើន ជាពិសេសភ្ញៀវទេសចរ និងយុវវ័យ ដែលនិយមប្រើប្រាស់បច្ចេកវិទ្យា។ ដើម្បីបន្សាំខ្លួនទៅនឹងការផ្លាស់ប្ដូរនេះ អង្គការមួយចំនួនកំពុងជួយ បណ្ដុះបណ្ដាល អ្នកបើកបរតុកតុកឱ្យចេះប្រើប្រាស់កម្មវិធីកក់រថយន្ត និងទំនាក់ទំនងជាមួយអតិថិជនឱ្យបានល្អប្រសើរ។ ការបណ្ដុះបណ្ដាលនេះមានសារៈសំខាន់ណាស់ ដើម្បីជួយពួកគេឱ្យបន្តរកស៊ី និងអាចប្រកួតប្រជែងបានក្នុងទីផ្សារបច្ចុប្បន្ន។ លើសពីនេះ ការលេចចេញនូវ តុកតុកអគ្គិសនី ដែលបំពាក់ដោយបន្ទះសូឡា ក៏កំពុងបង្ហាញពីទិសដៅថ្មីសម្រាប់វិស័យនេះផងដែរ។ តុកតុកប្រភេទនេះមានសក្ដានុពលជួយកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ កាត់បន្ថយការបំពុលបរិស្ថាន និងអាចផ្ដល់ប្រាក់ចំណេញខ្ពស់ជាងមុនដល់អ្នកបើកបរ។ យ៉ាងណាមិញ តម្លៃដើមទុនដំបូងនៃការទិញ នៅតែជាឧបសគ្គដ៏ធំមួយសម្រាប់អ្នកបើកបរភាគច្រើន។ ចំពោះ អន្តរកម្មរវាងអ្នកបើកបរតុកតុក និងអ្នកដំណើរនៅពេលយប់ គឺជាបទពិសោធន៍ដ៏ចម្រុះ ដែលប្រែប្រួលទៅតាមស្ថានភាព និងបុគ្គលរៀងៗខ្លួន។ ដំបូង មុននឹងចេញដំណើរ ការចរចាតម្លៃ គឺជាទម្លាប់ទូទៅមួយដើម្បីជៀសវាងការយល់ច្រឡំ ឬការឈ្លោះប្រកែកគ្នានៅពេលក្រោយ។ អ្នកដំណើរ ជាពិសេសជនបរទេស គួរចេះចរចាឱ្យបានត្រឹមត្រូវ ព្រោះអ្នកបើកបរខ្លះអាចទារថ្លៃខ្ពស់បន្តិច។ ដោយសារអ្នកបើកបរតុកតុកភាគច្រើនស្គាល់តំបន់របស់ពួកគេច្បាស់ ជាពិសេសវត្តអារាម និងផ្សារល្បីៗ ការណែនាំផ្លូវដោយប្រាប់ឈ្មោះទីតាំងសំខាន់ៗ អាចជួយឱ្យអ្នកបើកបរងាយស្រួលរកជាងការប្រាប់ឈ្មោះផ្លូវដែលមិនសូវល្បី។ អ្នកដំណើរជាច្រើនបានរៀនសូត្រពី វប្បធម៌ខ្មែរ តាមរយៈការសន្ទនាជាមួយអ្នកបើកបរ ដែលជួនកាលពួកគេក៏បានទទួលព័ត៌មានមានប្រយោជន៍ ឬត្រូវបាននាំទៅកន្លែងគួរឱ្យចាប់អារម្មណ៍ផងដែរ។ ជួនកាល អ្នកបើកបរអាចនាំពួកគេទៅកាន់កន្លែងដែលគួរឱ្យចាប់អារម្មណ៍ ឬផ្ដល់ព័ត៌មានដ៏មានប្រយោជន៍អំពីតំបន់នោះ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលយប់ អ្នកដំណើរគួរតែ ប្រុងប្រយ័ត្ន ខ្ពស់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិ។ ដូច្នេះគួរជៀសវាងការបង្ហាញទូរស័ព្ទ ឬរបស់របរមានតម្លៃខ្លាំងពេក។ ការប្រើប្រាស់កម្មវិធីកក់រថយន្ត អាចផ្ដល់សុវត្ថិភាពបន្ថែម ដោយសារមានប្រព័ន្ធតាមដាន និងព័ត៌មានអ្នកបើកបរច្បាស់លាស់ ដែលធ្វើឱ្យការធ្វើដំណើរពេលយប់កាន់តែមានទំនុកចិត្ត។ សរុបមក ជីវិតអ្នកបើកបរតុកតុក ជាពិសេសនៅពេលយប់ គឺជាការលំបាក ប៉ុន្តែក៏ពោរពេញទៅដោយភាពរស់រវើក និងរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ផងដែរ។ ពួកគេកំពុងបន្សាំខ្លួនទៅនឹងការផ្លាស់ប្ដូរនៃបច្ចេកវិទ្យា និងការប្រកួតប្រជែង ដើម្បីបន្តប្រកបរបរចិញ្ចឹមជីវិត។